នៅក្នុងវិស័យជលផលកម្ពុជា ស្ត្រីដើរតួនាទីយ៉ាងសំខាន់ និងជាឆ្អឹងខ្នងដ៏រឹងមាំ ជាពិសេសក្នុងការកែច្នៃ និងជួញដូរផលិតផលត្រី។ ទោះបីជាការនេសាទភាគច្រើនធ្វើឡើងដោយបុរសក៏ដោយ ក៏ស្ត្រីនៅតែជាកម្លាំងចលករដ៏សំខាន់ដែលនាំផលិតផលត្រីទៅដល់អ្នកប្រើប្រាស់ និងជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។ តួនាទីសំខាន់ៗរបស់ស្ត្រីការកែច្នៃត្រីការផលិតប្រហុក ផ្អក ត្រីងៀត ត្រីឆ្អើរ: ស្ត្រីមានជំនាញ និងបទពិសោធន៍យូរអង្វែងក្នុងការកែច្នៃត្រីស្រស់ទៅជាផលិតផលកែច្នៃផ្សេងៗ ដែលអាចរក្សាទុកបានយូរ និងបង្កើនតម្លៃបន្ថែម។ ដំណើរការទាំងនេះទាមទារភាពប៉ិនប្រសប់ ភាពឧស្សាហ៍ព្យាយាម និងអនាម័យខ្ពស់។ ស្ត្រីជាអ្នកដែលធានាគុណភាពផលិតផលកែច្នៃ ពីព្រោះពួកគេដឹងពីរបៀបសម្អាត កែច្នៃ និងទុកដាក់ត្រីឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការខូចគុណភាព។ ពេលខ្លះ ស្ត្រីក៏ជាអ្នកច្នៃប្រឌិតរូបមន្តថ្មីៗ ឬវិធីសាស្ត្រកែច្នៃត្រី ដើម្បីបំពេញតម្រូវការទីផ្សារ និងបង្កើនប្រាក់ចំណូលបន្ថែម។ ស្ត្រីភាគច្រើនជាអ្នកលក់ត្រី និងផលិតផលកែច្នៃនៅតាមទីផ្សារនានា ទាំងទីផ្សារខ្នាតតូចក្នុងមូលដ្ឋាន និងទីផ្សារធំៗក្នុងទីក្រុង។ ពួកគេមានទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន និងយល់ដឹងពីតម្រូវការទីផ្សារ។ ស្ត្រីបានបង្កើតបណ្តាញចែកចាយដ៏រឹងមាំពីអ្នកនេសាទ រហូតដល់អ្នកកែច្នៃ និងអ្នកលក់បន្តទៅកាន់ទីផ្សារ។ ពួកគេដើរតួជាអ្នកសម្របសម្រួល និងធានាលំហូរផលិតផល។ ក្រៅពីនេះ ស្ត្រីមានភាពប៉ិនប្រសប់ក្នុងការចរចាតម្លៃ និងការធ្វើទីផ្សារផលិតផលរបស់ពួកគេ ដើម្បីធានាបានប្រាក់ចំណេញសមរម្យ។ ប្រាក់ចំណូលដែលស្ត្រីរកបានពីការកែច្នៃ និងជួញដូរត្រី គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ការអប់រំកូនៗ និងការចំណាយប្រចាំថ្ងៃ។ ស្ត្រីជាច្រើនជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ ពីព្រោះពួកគេមានការយល់ដឹងច្បាស់លាស់ពីរបៀបបែងចែកចំណូលចំណាយ។ ដោយសារតែតួនាទីសេដ្ឋកិច្ចដ៏សំខាន់របស់ពួកគេ ស្ត្រីមានឥទ្ធិពលកាន់តែខ្លាំងក្នុងការសម្រេចចិត្តក្នុងគ្រួសារ និងសហគមន៍។ ទោះបីជាមានតួនាទីសំខាន់ក៏ដោយ ស្ត្រីដែលធ្វើការក្នុងវិស័យនេះក៏ជួបប្រទះបញ្ហាប្រឈមជាច្រើនផងដែរ។ ស្ត្រីជាច្រើនមានការលំបាកក្នុងការទទួលបានដើមទុនសម្រាប់ពង្រីកអាជីវកម្ម ឬទិញឧបករណ៍កែច្នៃទំនើបៗ។ ដំណើរការកែច្នៃត្រីទាមទារកម្លាំងពលកម្មច្រើន ត្រូវប្រឈមនឹងអាកាសធាតុ ក្លិនឆ្អាប និងហានិភ័យសុខភាពពីការធ្វើការរយៈពេលយូរ។ ស្ត្រីភាគច្រើនខ្វះការបណ្តុះបណ្តាលផ្នែកបច្ចេកទេសថ្មីៗក្នុងការកែច្នៃ ការវេចខ្ចប់ ឬការគ្រប់គ្រងអាជីវកម្មឲ្យមានប្រសិទ្ធភាព។ ផលិតផលកែច្នៃមួយចំនួននៅតែមិនទាន់ឆ្លើយតបនឹងស្តង់ដារអនាម័យខ្ពស់ ដែលអាចប៉ះពាល់ដល់ទីផ្សារនាំចេញ។ តម្លៃត្រីប្រែប្រួលទៅតាមរដូវកាល ហើយការថយចុះធនធានត្រីដោយសារការនេសាទហួសកម្រិត ក៏ជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលរបស់ស្ត្រី។ ទោះបីជាមានតួនាទីសំខាន់ ក៏ស្ត្រីនៅតែអាចជួបប្រទះការរើសអើង ឬការមិនទទួលស្គាល់ពេញលេញពីសង្គមក្នុងវិស័យមួយចំនួន។ ដើម្បីពង្រឹងតួនាទីរបស់ស្ត្រីក្នុងការកែច្នៃ និងជួញដូរត្រី ក៏ដូចជាលើកកម្ពស់ជីវភាពរបស់ពួកគេ ត្រូវការការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។ ការផ្តល់ប្រាក់កម្ចី ឬឥណទានខ្នាតតូច ក៏ជួយជំរុញឲ្យស្ត្រីងាយស្រួលទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីពង្រីកអាជីវកម្ម។ ផ្តល់វគ្គបណ្តុះបណ្តាលអំពីបច្ចេកទេសកែច្នៃថ្មីៗ ការវេចខ្ចប់ ប្រព័ន្ធអនាម័យការគ្រប់គ្រងហិរញ្ញវត្ថុ និងទីផ្សារឌីជីថល។ ការអភិវឌ្ឍផលិតផល និងទីផ្សារជួយស្ត្រីក្នុងការអភិវឌ្ឍផលិតផលកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់ និងជួយស្វែងរកទីផ្សារថ្មីៗ ទាំងក្នុងស្រុក និងក្រៅស្រុក។ ការលើកកម្ពស់អនាម័យ និងសុវត្ថិភាព គឺដើម្បីជំរុញឲ្យមានការអនុវត្តតាមស្តង់ដារអនាម័យ សុវត្ថិភាពខ្ពស់ក្នុងការកែច្នៃ និងធានាបាននូវគុណភាពផលិតផល ដែលមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។ ជំរុញការបង្កើតបណ្ដាញសហគមន៍ស្ត្រីដែលធ្វើការក្នុងវិស័យជលផល ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម។ រដ្ឋាភិបាលគួរតែបន្តដាក់ចេញនូវគោលនយោបាយដែលគាំទ្រ និងលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងវិស័យជលផល ក៏ដូចជាការពារផលប្រយោជន៍របស់ពួកគេ។ សរុបមក ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់នៅក្នុងខ្សែសង្វាក់តម្លៃនៃវិស័យជលផលកម្ពុជា។ ការគាំទ្រ និងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការធានាសន្តិសុខស្បៀងផងដែរ។